បញ្ហាការចោល និងការគ្រប់គ្រងកាកសំណល់មិនត្រឹមត្រូវ កំពុងក្លាយជាកង្វល់ធំមួយសម្រាប់សុខភាពសាធារណៈនៅកម្ពុជា។ ការកើនឡើងនៃចំនួនប្រជាជន និងសកម្មភាពសេដ្ឋកិច្ច បានធ្វើឲ្យបរិមាណកាកសំណល់កើនឡើងគួរឲ្យកត់សម្គាល់។ កាកសំណល់ដែលត្រូវបានចោលពាសវាលពាសកាល បង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពប្រជាជន។ ការបំពុលបរិយាកាស គឺជាផលប៉ះពាល់មួយក្នុងចំណោមផលប៉ះពាល់ផ្សេងទៀតយ៉ាងធ្ងន់ធ្ងរផងដែរ។ ផ្សែងដែលចេញពីការដុតកាកសំណល់ បញ្ចេញឧស្ម័នពុលដូចជា ឌីអុកស៊ីន និងហ្វូរ៉ាន។ ឧស្ម័នទាំងនេះអាចបង្កបញ្ហាផ្លូវដង្ហើមដូចជាជំងឺហឺត និងរលាកសួត។ វាថែមទាំងអាចបណ្តាលឲ្យកើតជំងឺមហារីក និងបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗទៀត។ រីឯការបំពុលទឹកក៏ជាបញ្ហាមួយដែលកើតចេញពីការគ្រប់គ្រងកាកសំណល់មិនបានល្អដូចគ្នា។ ទឹកកខ្វក់ដែលហូរចេញពីគំនរកាកសំណល់ ជ្រាបចូលទៅក្នុងដី និងបំពុលប្រភពទឹកក្រោមដី។ វាក៏ហូរចូលទៅក្នុងទន្លេ បឹង និងប្រឡាយ ប៉ះពាល់ដល់ជីវិតសត្វក្នុងទឹក និងអ្នកប្រើប្រាស់ទឹកទាំងនោះ។ ការប្រើប្រាស់ទឹកកខ្វក់អាចបណ្តាលឲ្យកើតជំងឺឆ្លងតាមទឹកដូចជា រាគរូស អាសន្នរោគ និងគ្រុនពោះវៀន។ ការបំពុលដីកើតឡើងនៅពេលសារធាតុពុលពីកាកសំណល់ជ្រាបចូលទៅក្នុងដី។ ដីដែលត្រូវបានបំពុលនឹងបាត់បង់ជីជាតិ ថែមទាំងប៉ះពាល់ដល់ដំណាំដែលដាំដុះលើដីនោះទៀតផង។ ការទទួលទានបន្លែផ្លែឈើដែលដាំលើដីបំពុល អាចបណ្តាលឲ្យមានបញ្ហាសុខភាពរយៈពេលវែង។ កាកសំណល់ជាជម្រកដ៏ល្អសម្រាប់សត្វល្អិតចម្លងរោគដូចជា រុយ មូស និងសត្វកណ្ដុរ។ សត្វទាំងនេះអាចចម្លងជំងឺគ្រុនឈាម គ្រុនចាញ់ រាគរូស និងជំងឺផ្សេងៗទៀតមកមនុស្ស។ ចំពោះការចោលកាកសំណល់ជាពិសេសសំរាមប្លាស្ទិក វាបានបង្កជាបញ្ហាស្ទះលូបង្ហូរទឹក។ ការស្ទះលូ បណ្តាលឲ្យមានទឹកជំនន់នៅពេលភ្លៀង ដែលបង្កការលំបាកដល់ការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាជន។ ទឹកជំនន់ក៏អាចជាប្រភពចម្លងជំងឺនេះផងដែរ ដោយសារតែទឹកកខ្វក់អាចលាយឡំនឹងប្រភពទឹកស្អាត ទឹកលូ និងកាកសំណល់ផ្សេងៗ មួយវិញទៀត កាកសំណល់វេជ្ជសាស្ត្រដូចជា សឺរ៉ាំង ម្ជុល និងសម្ភារៈមន្ទីរពេទ្យផ្សេងៗ ដែលត្រូវបានចោលមិនត្រឹមត្រូវក៏បង្កហានិភ័យខ្ពស់ដែរ។ វាអាចចម្លងជំងឺឆ្លងដ៏គ្រោះថ្នាក់ដូចជា មេរោគអេដស៍ និងជំងឺរលាកថ្លើមប្រភេទ ប៊ី ឬស៊ី។ ក្លិនស្អុយចេញពីគំនរសំរាម ធ្វើឲ្យប៉ះពាល់ដល់ផាសុខភាព និងគុណភាពជីវិតរស់នៅរបស់ប្រជាជនដែលស្ថិតនៅតំបន់នោះ។ វាអាចបង្កភាពតានតឹង និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ។ ការមើលឃើញគំនរសំរាមពាសវាលពាសកាល ធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុង និងប៉ះពាល់ដល់វិស័យទេសចរណ៍។ ការកាត់បន្ថយបរិមាណកាកសំណល់តាំងពីដើមទី គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត។ ប្រជាជនគួរកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើតែមួយដងដូចជា ថង់ប្លាស្ទិក និងដបទឹកប្លាស្ទិក។ ការបំបែកកាកសំណល់នៅតាមផ្ទះ គឺជារឿងចាំបាច់។ កាកសំណល់សរីរាង្គ សំណល់កែច្នៃបាន និងសំណល់គ្រោះថ្នាក់ គួរតែត្រូវបានបំបែកពីគ្នា។ មិនតែប៉ុណ្ណោះ យើងអាចយកកាកសំណល់សរីរាង្គទៅធ្វើជីកំប៉ុស្តិ៍សម្រាប់ដាំដំណាំ។ កាកសំណល់ប្លាស្ទិក ក្រដាស កញ្ចក់ និងលោហៈធាតុ អាចយកវាទៅកែច្នៃឡើងវិញបាន។ រដ្ឋាភិបាលគួរតែពង្រឹងច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់។ ការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង នឹងជួយកាត់បន្ថយការចោលសំរាមពាសវាលពាសកាលគ្មានសណ្ដាប់ធ្នាប់។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ទំនើប គឺជារឿងសំខាន់ផងដែរ។ វារួមបញ្ចូលទាំងរោងចក្រកែច្នៃសំរាម កន្លែងចាក់សំរាមអនាម័យ និងប្រព័ន្ធប្រមូលសំរាមប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុនឯកជនគួរត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងការគ្រប់គ្រងកាកសំណល់។ ការបង្កើតគំរូអាជីវកម្មដែលលើកកម្ពស់ការកែច្នៃ និងប្រើប្រាស់ឡើងវិញ វាអាចជួយសេដ្ឋកិច្ចជាតិបានច្រើន។ ការដាក់ពិន័យចំពោះអ្នកចោលសំរាមមិនបានត្រឹមត្រូវ គួរតែត្រូវបានអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបានថាមិនមានជាលើកទីពីរ។ ទន្ទឹមនឹងនេះ ការផ្តល់រង្វាន់ដល់សហគមន៍ដែលអនុវត្តបានល្អ ក៏អាចជំរុញទឹកចិត្តបានដែរ ហើយវាក៏ជាកម្លាំងជម្រុញផងដែរ។ ការបណ្តុះបណ្តាល និងអប់រំដល់បុគ្គលិកផ្នែកគ្រប់គ្រងសំរាម គឺជារឿងចាំបាច់ក្នុងការវេចខ្ចប់សម្រាមឲ្យបានស្អាតល្អ ជៀសវាងរប៉ាត់រប៉ាយតាមផ្លូវ។ ពួកគេគួរតែមានចំណេះដឹង និងបច្ចេកទេសត្រឹមត្រូវក្នុងការប្រមូល ដឹកជញ្ជូន និងចាត់ចែងសំរាម។ ការអប់រំសាធារណៈអំពីផលប៉ះពាល់នៃការចោលសំរាមមិនត្រឹមត្រូវ គួរតែត្រូវបានពង្រីក និងលើកទឹកចិត្ត។ យុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាដូចជា ទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម គឺមានសារៈសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ន។ ព័ត៌មានគួរតែបង្ហាញអំពីរបៀបបំបែកសំរាម និងវិធីកាត់បន្ថយការបង្កើតសំរាម។ ការបញ្ចូលមេរៀនស្តីពីការគ្រប់គ្រងកាកសំណល់ទៅក្នុងកម្មវិធីសិក្សារបស់សាលារៀន គឺជារឿងមិនអាចមើលរំលងបាន។ កុមារនិងយុវជន អាចក្លាយជាភ្នាក់ងារផ្លាស់ប្តូរដ៏សំខាន់នាពេលអនាគត។ ការរៀបចំព្រឹត្តិការណ៍សម្អាតបរិស្ថានជាទៀងទាត់ អាចលើកកម្ពស់ស្មារតីនៃការចូលរួមរបស់សហគមន៍។ ព្រឹត្តិការណ៍ទាំងនេះ អាចប្រមូលផ្តុំប្រជាជនឲ្យមកចូលរួមសម្អាតតំបន់រស់នៅរបស់ពួកគេ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដូចជា កម្មវិធីទូរស័ព្ទដៃ អាចជួយផ្សព្វផ្សាយព័ត៌មានបានទួលំទួលាយ។ កម្មវិធីទាំងនោះអាចផ្តល់ព័ត៌មានអំពីទីតាំងប្រមូលសំរាម និងកន្លែងកែច្នៃឡើងវិញ។ ការបង្កើតទូតសុឆន្ទៈ ឬបុគ្គលដែលមានឥទ្ធិពល ហើយមានប្រជាប្រិយភាព អាចជួយផ្សព្វផ្សាយសារនេះកាន់តែទូលំទូលាយ។ ការសហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិ អាចជួយពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ។ ការរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលសម្រាប់សហគមន៍ អាចផ្តល់ចំណេះដឹងជាក់ស្តែង។ ការបង្ហាញពីគំរូល្អនៃការគ្រប់គ្រងកាកសំណល់នៅក្នុងប្រទេស ឬតំបន់ផ្សេងៗអាចជាការលើកទឹកចិត្ត។ យុទ្ធនាការផ្សព្វផ្សាយគួរតែមានលក្ខណៈច្នៃប្រឌិត និងងាយស្រួលយល់។ ការប្រើប្រាស់រូបភាព វីដេអូខ្លីៗ និងបទចម្រៀង អាចទាក់ទាញការចាប់អារម្មណ៍របស់យុវជនគ្រប់ស្រទាប់វណ្ណៈ។ ការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព មិនមែនជាបន្ទុករបស់នរណាម្នាក់ឡើយ តែវាជាភារៈកិច្ចគ្រប់គ្នា។ ការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព មិនមែនជាបន្ទុករបស់នរណាម្នាក់តែម្នាក់ឯងនោះទេ។ វាទាមទារនូវការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់បុគ្គលម្នាក់ៗ។ ម្យ៉ាងវិញទៀត មានតែតាមរយៈការចូលរួមរបស់គ្រប់ភាគីប៉ុណ្ណោះ ទើបយើងអាចបង្កើតបរិស្ថានស្អាត និងមានសុខភាពល្អ។ ការកែលម្អការគ្រប់គ្រងកាកសំណល់ គឺជាការវិនិយោគដ៏សំខាន់សម្រាប់សុខភាពសាធារណៈ និងអនាគតរបស់ប្រទេសជាតិ។